ពងទាចៀនដែលពេញនិយមមួយទៀតនោះគឺ ពងទាចៀនស្លឹកខ្ទឹម ខាងក្រោមនេះជារបៀបធ្វើនិងគ្រឿងផ្សំ។ គ្រឿងផ្សំសម្រាប់ធ្វើ មាន ពងទាឬពងមាន់ ៣ទៅ៤គ្រាប់ ស្លឹកខ្ទឹម ៣ទៅ៤ដើម ស្ករ អំបិល និងម្សៅស៊ុប ។ មុនដំបូងយើងត្រូវយកស្លឹកខ្ទឹមទៅលាងឱ្យស្អាតរួចហើយហាន់ល្អិតៗ។ ហើយគោះពងទាដាក់ចាន ហើយវ៉ៃឱ្យវារលាយចូលគ្នា។ បន្ទាប់មក ដាក់គ្រឿងផ្សំ និងស្លឹកខ្ទឹមចូល ច្របល់វាឱ្យសព្វហើយយកទៅចៀនជាការស្រេច។